រឿងភាគយុវវ័យខ្មែរបានក្លាយជា ប្រភេទមាតិកា ដែលមានការទស្សនាច្រើនបំផុតនៅលើទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ស្ថានីយទូរទស្សន៍ធំៗដូចជា ហង្សមាស និង PNN គឺជាអ្នកផលិតរឿងប្រភេទនេះ។ Sastra Film App ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតមាតិកាខ្លីៗដែលផ្តោតលើយុវជនដែរ។ រឿងភាគទាំងនេះច្រើនតែចម្លងតាម ទម្រង់ល្បីៗ របស់អាស៊ី ជាពិសេស K-Drama និង C-Drama។ គោលបំណងចម្បងគឺដើម្បី ឆ្លុះបញ្ចាំង និង ទាក់ទាញ ចំណាប់អារម្មណ៍របស់យុវវ័យសម័យថ្មី។ ការប្រើប្រាស់ តារាសម្តែងវ័យក្មេង និងមានប្រជាប្រិយភាពគឺជាគន្លឹះដ៏ជោគជ័យមួយ។ ជារឿយៗ រឿងភាគយុវវ័យប្រើប្រាស់ ទីតាំងថតបែបឆើតឆាយ ស្រស់ស្អាតដូចជាហាងកាហ្វេ និងសាលាទំនើបៗ។ គុណភាពផលិតកម្ម កាន់តែប្រសើរឡើងដើម្បីប្រកួតប្រជែងជាមួយរឿងភាគបរទេស។ ខ្លឹមសារនៃសាច់រឿងភាគច្រើនផ្តោតលើ ស្នេហា មិត្តភាព និង ក្តីសុបិន។ ចម្រៀងក៏ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអារម្មណ៍ក្នុងរឿងភាគផងដែរ។ ផលិតកម្មខ្លះដូចជា BBC Media Action បង្កើតរឿងភាគដើម្បីលើកកម្ពស់ការអប់រំ និងការផ្លាស់ប្តូរសង្គម។ រឿង "Sok San Family" គឺជាឧទាហរណ៍នៃការប្រើប្រាស់រឿងភាគដើម្បីជំរុញការពិភាក្សារវាងជំនាន់។ ការផ្សាយនៅលើ YouTube និង Facebook អនុញ្ញាតឱ្យរឿងភាគទាំងនេះឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ។ រឿងខ្លីៗ ឬ Short-form content ដែលមានរយៈពេលពី ១០ ទៅ ២០ នាទីក៏កំពុងពេញនិយមផងដែរ។ និន្នាការលេចធ្លោ គឺការបង្ហាញពីយុវវ័យដែលមានភាពក្លាហាននិងហ៊ានធ្វើការសម្រេចចិត្ត។ ការចម្លងតាម ម៉ូដសម្លៀកបំពាក់ និងស្ទីលម៉ូតបរទេសក៏លេចឡើងក្នុងរឿងភាគខ្មែរដែរ។ រឿងភាគទាំងនេះ ឆ្លុះបញ្ចាំងពីការរីកចម្រើននៃកម្លាំងសេដ្ឋកិច្ចរបស់យុវវ័យខ្មែរ។ ភាសាដែលប្រើ គឺមានលក្ខណៈទាន់សម័យ និងប្រើប្រាស់ពាក្យស្លោកថ្មីៗរបស់យុវជន។ មាតិកា គឺមានលក្ខណៈស្រាល ងាយស្រួលទស្សនា និងពោរពេញដោយក្តីសង្ឃឹម។ ជាញឹកញាប់ ការផលិតរឿង ត្រូវបានឧបត្ថម្ភដោយម៉ាកយីហោផលិតផលដែលផ្តោតលើយុវជន។ បរិវេណវិទ្យាល័យ និង សាកលវិទ្យាល័យ គឺជាទីតាំងចម្បងនៃរឿងភាគទាំងនេះ។ តួអង្គច្រើនតែមកពី ប្រវត្តិគ្រួសារ ខុសគ្នា រួមទាំងអ្នកមាននិងអ្នកក្រ។ ការប្រកួតប្រជែងសិក្សា និងការតស៊ូដណ្តើមយកចំណាត់ថ្នាក់ល្អតែងតែមានវត្តមាននៅក្នុងសាច់រឿង។ រឿងខ្លះបង្ហាញពី សម្ពាធឪពុកម្តាយ ក្នុងការបង្ខំកូនឱ្យរៀនជំនាញដែលគេមិនចង់បាន។ មិត្តភាព ក្នុងចំណោមសិស្សត្រូវបានបង្ហាញថាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការយកឈ្នះលើបញ្ហា។ ការគំរាមកំហែង ក្នុងសាលា ក៏ជាប្រធានបទដ៏ក្ដៅគគុកមួយដែលតែងតែលើកយកមកនិយាយក្នុងរឿងភាគខ្មែរផងដែរ។ ភាពខុសគ្នានៃឋានៈ ត្រូវបានរំលេចនៅពេលដែលតួអង្គអ្នកមានមើលងាយតួអង្គក្រីក្រ។ ក្រុមសិស្ស ដែលមានអំណាចនិងមានទ្រព្យសម្បត្តិច្រើនតែគ្រប់គ្រងមជ្ឈដ្ឋានក្នុងសាលារៀន។ តួឯក ក្រីក្រច្រើនតែជាសិស្សរៀនពូកែ និងមានសីលធម៌ល្អ។ បញ្ហាគ្រួសារ ផ្ទាល់ខ្លួនច្រើនតែជាឧបសគ្គដ៏ធំបំផុតដល់ការសម្រេចគោលដៅរបស់យុវជនក្នុងសាច់រឿង។ គ្រូបង្រៀន ក្នុងរឿងភាគមានតួនាទីជាអ្នកណែនាំ ឬក៏ជាអ្នកបង្កើតបញ្ហា។ រឿងខ្លះផ្តោតលើការប្រឡង មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលជាចំណុចរបត់នៃជីវិត។ ការតស៊ូដើម្បីអាហារូបករណ៍ ត្រូវបានបង្ហាញជាផ្លូវមួយសម្រាប់យុវជនក្រីក្រដើម្បីសម្រេចមហិច្ឆតារបស់គេ។ ការរៀនគួរបន្ថែម ក៏ជាទិដ្ឋភាពសំខាន់មួយដែលរំលេចក្នុងជីវិតសិស្សខ្មែរក្នុងរឿងភាគផងដែរ។ សម្ពាធសង្គម លើរូបរាងកាយ និងការស្លៀកពាក់ក៏ត្រូវបានរំលេចនៅក្នុងសាច់រឿង។ ការរៀបចំផែនការអនាគត នៅសាលារៀនគឺជាផ្នែកមួយដែលរឿងភាគតែងតែបង្ហាញ។ រឿងភាគជួយឱ្យយុវវ័យមាន ការយល់ដឹង ពីបញ្ហាប្រឈមក្នុងសង្គម។ រឿងភាគស្នេហាយុវវ័យក៏កំពុងតែមានភាពពេញនិយមដែរ។ ឧបសគ្គស្នេហា ច្រើនតែបណ្តាលមកពីការមិនយល់ស្របពីឪពុកម្តាយឬគូប្រជែង។ ការលាក់បាំងទំនាក់ទំនង ពីគ្រូឬគ្រួសារគឺជារឿងធម្មតានៅក្នុងសាច់រឿង។ ស្នេហាត្រីកោណ គឺជាសាច់រឿងដែលពេញនិយមបំផុត និងមានវត្តមានមិនមែនខកខាន។ ភាពល្បីល្បាញនៃរឿងភាគកូរ៉េបានធ្វើឱ្យរឿងភាគខ្មែរមាន ការចម្លងតាម នូវឈុតឆាកស្នេហាផ្អែមល្ហែមដែរ។ ថ្មីៗនេះ រឿងភាគខ្លីៗបានចាប់ផ្តើមបង្ហាញពី ស្នេហាភេទដូចគ្នា BL/GL ដូចជារឿង "កូស្នេហ៍សិស្សច្បង"។ ការលេចឡើងនៃ GL ឬ Girls Love ដូចជារឿង "ផ្អែមណាស់ស្នេហា" បង្ហាញពីការបើកចំហររបស់ផលិតកម្មខ្មែរ។ ទោះបីជាមានភាពចម្រុះក៏ដោយ រឿងភាគខ្លះនៅតែប្រកាន់ខ្ជាប់នូវ តម្លៃប្រពៃណី ខ្មែរ។ តួឯកស្រី ច្រើនតែត្រូវបានបង្ហាញថាមានចរិតរឹងមាំនិងមិនងាយចុះចាញ់។ ឈុតឆាកការសារភាពស្នេហ៍ ត្រូវបានរៀបចំឡើងយ៉ាងរ៉ូមែនទិកនៅតាមសួនច្បារ ឬលើដំបូលអគារ។ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការទាក់ទងស្នេហា ដូចជា ផ្ញើសារ ឬ ខល Video ក៏ត្រូវបានរួមបញ្ចូលទៅក្នុងសាច់រឿងដែរ។ ទំនាក់ទំនងស្នេហាក្នុងរឿងភាពខ្មែរ ត្រូវបានសាកល្បងដោយការយល់ច្រឡំ ឬការល្បួងពីមនុស្សទីបី។ ការគាំទ្រពីសំណាក់មិត្តភក្តិ ក្នុងរឿងភាពបែបស្នេហានេះគឺជាផ្នែកសំខាន់ក្នុងការជួយតួអង្គឱ្យយកឈ្នះ។ គ្រួសារ គឺជាកម្លាំងជំរុញដ៏ធំបំផុតនៅក្នុងការសម្រេចចិត្តស្នេហារបស់យុវវ័យ។ សាច់រឿង តែងតែមានការបញ្ចប់ដោយសប្បាយរីករាយ ឬគេច្រើនហៅថា Happy Ending។ ការរៀនសូត្រ ពីកំហុសក្នុងស្នេហាគឺជាមេរៀនដ៏មានតម្លៃដែលរឿងភាគផ្តល់ឱ្យ។ ប្រធានបទស្នេហា គឺតែងតែភ្ជាប់ទៅនឹងការគាំទ្រគ្នាទៅវិញទៅមកក្នុងមហិច្ឆតា គូស្នេហ៍ ត្រូវបានបង្ហាញថាជាកម្លាំងលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមកឱ្យខិតខំ។ ក្នុងរឿងភាគខ្មែរ ក្រៅពីស្នេហា មហិច្ឆតា ត្រូវបានបង្ហាញជាគោលដៅសំខាន់បំផុតរបស់យុវវ័យដែរ។ តួអង្គ តែងតែមានក្តីសុបិនខ្ពស់ ដូចជាការក្លាយជាសិល្បករ ឬអ្នកជំនួញជោគជ័យ។ ការផ្លាស់ប្តូរអាជីព ពីសាលាទៅកន្លែងធ្វើការក៏ត្រូវបានរំលេចក្នុងរឿងភាគដែរ។ ការតស៊ូ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនគឺជាសាច់រឿងដែលលើកទឹកចិត្តយុវវ័យខ្មែរជាខ្លាំង។ ឧបសគ្គ ផ្នែកហិរញ្ញវត្ថុតែងតែជាបញ្ហាធំបំផុតក្នុងការសម្រេចតាមមហិច្ឆតារបស់តួអង្គ។ ភាពខុសគ្នារវាងក្តីសុបិន របស់យុវជននិងការរំពឹងទុករបស់គ្រួសារបង្កើតភាពតានតឹងក្នុងរឿង។ នៅក្នុងរឿងភាគខ្មែរ ការខិតខំ ប្រឹងប្រែងដោយខ្លួនឯងត្រូវបានបង្ហាញថាជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ ។ ឧទាហរណ៍ដូចជារឿង "មហិច្ឆតា" របស់ ទូរទស្សន៍ PNN ផ្តោតខ្លាំងលើប្រធានបទនៃការតស៊ូនេះ។ ការបរាជ័យ គឺជាផ្នែកធម្មតានៃដំណើរឆ្ពោះទៅរកភាពជោគជ័យដែលរឿងភាគបង្ហាញ។ ការយកឈ្នះលើភាពអៀនខ្មាស និងការភ័យខ្លាចក្នុងការចាប់ផ្តើមថ្មីក៏ជាមេរៀនដ៏សំខាន់ដែលរឿងភាគខ្មែរតែងតែបង្កប់ន័យដែរ។ រឿងភាគ ទាំងនេះជួយបំផុសគំនិតយុវជនឱ្យហ៊ានធ្វើ និងឈោងចាប់តាមក្ដីស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ។ តួនាទីរបស់បច្ចេកវិទ្យា ក្នុងការជួយយុវជនឱ្យសម្រេចគោលដៅអាជីវកម្មក៏ត្រូវបានលើកឡើង។ នៅក្នុងរឿងភាគខ្មែរ មហិច្ឆតា មិនត្រឹមតែសម្រាប់បុគ្គលទេ ប៉ុន្តែសម្រាប់ ក្រុមទាំងមូលផងដែរ។ ការស្វែងរកការងារ ក្រោយពេលបញ្ចប់ការសិក្សាត្រូវបានបង្ហាញថាជាដំណើរដ៏លំបាក។ នៅក្នុងរឿងភាពប្រភេទទាំងនេះ ការបង្ហាញ ពីភាពជាម្ចាស់ការ និងការទទួលខុសត្រូវត្រូវបានផ្ដល់តម្លៃយ៉ាងខ្លាំង។។ មេរៀន សំខាន់ដែលរឿងភាគខ្មែរទាំងនេះចង់បង្ហាញគឺភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យទេ តែមកពីការតស៊ូ។ រឿងភាគ ទាំងនេះជំរុញឱ្យយុវជនមានជំនឿលើសមត្ថភាពខ្លួនឯង។ សរុបមក រឿងភាគយុវវ័យខ្មែរបង្ហាញពីការលាយឡំនៃមនោសញ្ចេតនា ការអប់រំ និងការជំរុញទឹកចិត្ត។